ព្រះពុទ្ធសាសនាបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនៅក្នុងវប្បធម៌ និងសង្គមជាច្រើន ជាពិសេសនៅតំបន់អាស៊ី។ ព្រះពុទ្ធសាសនាបានបន្សល់ទុកនូវទស្សនវិជ្ជា និងតម្លៃដ៏ស៊ីជម្រៅជាច្រើនដែលជាមូលដ្ឋានគ្រឹះនៃជីវិតប្រចាំថ្ងៃ ទាំងបានក្លាយជាប្រភពបំផុសគំនិតដ៏សំខាន់សម្រាប់អ្នកផលិតភាពយន្តទូទាំងពិភពលោក។ ឥទ្ធិពលដ៏ធំធេងនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់តាមរយៈភាពយន្តជាច្រើន ដែលបានយកមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា មកបកស្រាយជាសាច់រឿងដ៏សម្បូរបែប។ ភាពយន្តជាច្រើនបានបង្ហាញយ៉ាងច្បាស់អំពីតម្លៃស្នូលនៃព្រះពុទ្ធសាសនា តាមរយៈប្រធានបទសំខាន់ៗដូចជា ភាពមេត្តាករុណា ការបង្កើតឡើងវិញ ឬការមានកំណើតជាថ្មី ការយល់ដឹង ឬហៅថាសម្មាធិ និង មេរៀនសីលធម៌។ នៅក្នុងព្រះពុទ្ធសាសនា មេត្តា និង ករុណា គឺជាគុណធម៌ដ៏សំខាន់បំផុត ដែលជាគ្រឹះនៃសេចក្ដីសុខ សន្តិភាព និងការរំដោះទុក្ខ។ មេត្តា គឺជាសេចក្ដីប្រាថ្នាចង់ឱ្យសត្វលោកទាំងអស់បានសុខចម្រើន រួចផុតពីទុក្ខវេទនា។ វាគឺជាសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ ដែលមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈ ឬអតីតកាល។ រីឯពាក្យ "ករុណា" វិញ សំដៅទៅលើការអាណិតអាសូរ និងបំណងប្រាថ្នាចង់ជួយរំដោះអ្នកដទៃឱ្យរួចផុតពីសេចក្តីទុក្ខ។ នៅពេលយើងឃើញអ្នកដទៃរងទុក្ខ យើងមានអារម្មណ៍អាណិត ហើយចង់ជួយពួកគេឱ្យរួចផុតពីទុក្ខលំបាកទាំងនោះ។ នៅក្នុងព្រះពុទ្ធសាសនា គោលគំនិតទាំងពីរនេះតែងតែដើរទន្ទឹមគ្នា ហើយត្រូវបានប្រតិបត្តិទៅលើសព្វសត្វទាំងអស់ ដោយគ្មានការរើសអើង ពោលគឺមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ជំនឿ ឬឋានៈអ្វីឡើយ។ ការបង្ហាញ "ភាពមេត្តាករុណា" នៅក្នុងភាពយន្ត បានប្រើប្រាស់វិធីសាស្រ្តចម្រុះដើម្បីបង្ហាញពីតម្លៃនៃមេត្តាករុណា ដែលជារឿយៗត្រូវបានបញ្ចូលទៅក្នុងសាច់រឿង តួអង្គ និងសាររួមរបស់ខ្សែភាពយន្ត។ តួអង្គសំខាន់ៗជាច្រើនត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការលះបង់ផ្ទាល់ខ្លួន ដើម្បីជួយអ្នកដែលកំពុងជួបការលំបាក។ ពួកគេអាចប្រថុយជីវិត ពេលវេលា ឬធនធាន ដើម្បីការពារអ្នកទន់ខ្សោយជាងខ្លួន។ ទោះបីជាត្រូវប្រឈមមុខនឹងការឈឺចាប់ កំហឹង ឬការសងសឹកក៏ដោយ តួអង្គទាំងនេះជ្រើសរើសផ្លូវនៃការអភ័យទោស ដែលជួយបំបាត់ការស្អប់ខ្ពើម និងនាំមកនូវសន្តិភាពដល់ខ្លួនឯង និងអ្នកដទៃ។ តួអង្គដែលបង្ហាញមេត្តាករុណា តែងតែមានសមត្ថភាពយល់ពីអារម្មណ៍ និងទស្សនៈរបស់អ្នកដទៃ ទោះបីជាពួកគេមិនយល់ស្របគ្នាក៏ដោយ។ ពួកគេស្ដាប់ដោយយកចិត្តទុកដាក់ ព្យាយាមយល់ពីឫសគល់នៃបញ្ហា និងផ្ដល់ការគាំទ្រផ្លូវចិត្ត មិនមែនគ្រាន់តែផ្ដោតលើការស្វែងរកកំហុសនោះទេ។ ភាពយន្តជាច្រើនបង្ហាញពីដំណើររបស់តួអង្គដែលពីដំបូងជាមនុស្សអាក្រក់ ឬអាត្មានិយម តែក្រោយមកត្រូវបានផ្លាស់ប្ដូរដោយអំពើល្អ ឬឥទ្ធិពលនៃមេត្តាករុណារបស់អ្នកដទៃ។ នេះបង្ហាញថា មេត្តាមានកម្លាំងខ្លាំងក្លាដែលអាចរំលាយភាពស្អប់ខ្ពើម និងនាំមកនូវការប្រែចិត្ត។ រឿងរ៉ាវដែលបង្ហាញពីក្រុមមនុស្សធ្វើការរួមគ្នាដើម្បីជួយអ្នកទន់ខ្សោយ ឬដើម្បីដោះស្រាយវិបត្តិសង្គម ឆ្លុះបញ្ចាំងពីករុណា។ តាមរយៈសកម្មភាពសាមគ្គីភាពទាំងនេះ ភាពយន្តបានបង្ហាញថា មេត្តាករុណាអាចបង្រួបបង្រួមមនុស្ស និងបង្កើតជាសង្គមមួយដែលពោរពេញដោយការយកចិត្តទុកដាក់។ ភាពយន្តដែលតួអង្គតស៊ូដើម្បីយុត្តិធម៌សម្រាប់ជនរងគ្រោះ ឬអ្នកដែលត្រូវបានគេជិះជាន់ ក៏ជាការបង្ហាញពីករុណាផងដែរ។ ពួកគេមានអារម្មណ៍អាណិតអាសូរចំពោះទុក្ខលំបាករបស់ជនរងគ្រោះ ហើយមានបំណងចង់កែប្រែស្ថានភាពឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះទៀត ភាពយន្តដែលបង្ហាញពីមេត្តាករុណា តែងតែផ្ដល់សារវិជ្ជមានអំពីក្តីសង្ឃឹម និងលទ្ធភាពនៃការផ្លាស់ប្ដូរ។ ទោះបីជានៅក្នុងស្ថានភាពដ៏អាប់អួរក៏ដោយ វត្តមាននៃមេត្តាធម៌អាចជាពន្លឺដែលនាំទៅរកដំណោះស្រាយ។ ភាពយន្តទាំងនេះអប់រំទស្សនិកជនឱ្យយល់ដឹងពីសារៈសំខាន់នៃការស្រឡាញ់គ្នាទៅវិញទៅមក ការគោរពជីវិត និងការជួយគ្នាទៅវិញទៅមក។ ពួកគេបង្ហាញថា សុភមង្គលពិតប្រាកដមិនមែនកើតចេញពីទ្រព្យសម្បត្តិ ឬអំណាចទេ ប៉ុន្តែកើតចេញពីការផ្ដល់ឱ្យ និងការរស់នៅប្រកបដោយមេត្តា។ ភាពយន្តខ្លះបានបង្ហាញពីការស្រលាញ់ និងការការពារសត្វ ដែលជាការឆ្លុះបញ្ចាំងពីការអនុវត្តមេត្តាចំពោះគ្រប់ភាវៈរស់ទាំងអស់។ នេះរំឭកយើងថា ព្រះពុទ្ធសាសនាមិនត្រឹមតែបង្រៀនឱ្យស្រលាញ់មនុស្សប៉ុណ្ណោះទេ ថែមទាំងសត្វទៀតផង។ ការបង្ហាញពីភាពមេត្តាករុណានៅក្នុងភាពយន្តបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវសារដ៏មានអត្ថន័យនៃព្រះពុទ្ធសាសនា។ វាបានបំផុសគំនិតដល់ទស្សនិកជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃការស្រឡាញ់ ការអាណិតអាសូរ និងការរស់នៅប្រកបដោយសន្តិភាពជាមួយគ្នាទៅវិញទៅមក។ នេះសំដៅទៅលើដំណើរការដែលវិញ្ញាណ ឬស្មារតីបន្តទៅកាន់ភពកំណើតថ្មី បន្ទាប់ពីការស្លាប់នៃរូបកាយចាស់។ ជំនឿនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ ច្បាប់កម្មផល ដែលមានន័យថា រាល់អំពើល្អ ឬអាក្រក់ដែលយើងបានសាង នឹងផ្ដល់ផលត្រឡប់មកវិញក្នុងភពបច្ចុប្បន្ន ឬភពបន្តបន្ទាប់។ កម្មផលគឺជាច្បាប់ធម្មជាតិដែលចែងថា រាល់ទង្វើ មិនថាតាមរយៈ កាយ វាចា ចិត្ត របស់យើង សុទ្ធតែមានផលវិបាករៀងៗខ្លួន។ អំពើល្អនាំមកនូវផលល្អ ដែលជាសេចក្ដីសុខ រីឯអំពើអាក្រក់នាំមកនូវផលអាក្រក់ ដែលជាសេចក្ដីទុក្ខ។ ការបង្កើតឡើងវិញក្នុងព្រះពុទ្ធសាសនា គឺសំដៅលើការដែលភាវៈរស់ទាំងឡាយ បន្តវិលវល់នៅក្នុងវដ្តសង្សារ គឺការកើត ចាស់ ឈឺ ស្លាប់ ហើយចាប់ជាតិថ្មីទៀត។ ភាពយន្តបានប្រើប្រាស់ប្រធានបទនៃការបង្កើតឡើងវិញតាមរបៀបជាច្រើនដើម្បីបង្ហាញពីតម្លៃព្រះពុទ្ធសាសនា។ ដូច្នេះ ភាពយន្តជាច្រើនបានបង្ហាញពីជោគវាសនារបស់តួអង្គដែលទទួលរងនូវផលកម្មពីទង្វើរបស់ពួកគេក្នុងជីវិតមុន ឬសូម្បីតែក្នុងបច្ចុប្បន្ន។ ឧទាហរណ៍ តួអង្គដែលធ្លាប់បានធ្វើអំពើអាក្រក់នៅក្នុងជីវិតមុន អាចចាប់កំណើតជាសត្វ ឬរងទុក្ខវេទនានៅក្នុងជីវិតបច្ចុប្បន្ន។ ផ្ទុយទៅវិញ តួអង្គដែលបានសាងអំពើល្អ អាចចាប់កំណើតជាមនុស្សដែលមានបុណ្យ ឬទទួលបានសេចក្ដីសុខ។ ការបង្ហាញនេះបម្រើជាការក្រើនរំលឹកដល់ទស្សនិកជនអំពីសារៈសំខាន់នៃការប្រព្រឹត្តល្អ។ ដំណើរនៃការដោះបំណុលកម្ម ចំពោះនៅក្នុងភាពយន្តខ្លះបានបង្ហាញពីដំណើររបស់តួអង្គដែលព្យាយាមដោះបំណុលកម្មរបស់ពួកគេ។ ពួកគេអាចនឹងជួបប្រទះនូវបញ្ហា ឬឧបសគ្គជាច្រើន ដែលទាមទារឱ្យពួកគេសាងអំពើល្អ ឬកែប្រែចរិតលក្ខណៈរបស់ពួកគេ ដើម្បីជម្នះនូវផលកម្មអាក្រក់ពីអតីតកាល។ ឧទាហរណ៍ តួអង្គអាចនឹងជួបនឹងមនុស្សម្នាក់ដែលពួកគេធ្លាប់ធ្វើបាប ហើយត្រូវតែសងគុណវិញ ដើម្បីបញ្ចប់វដ្តកម្មនោះ។ ជួនកាល ភាពយន្តបានប្រើប្រធានបទនៃការចាប់ជាតិជាថ្មីដើម្បីបង្ហាញពីការបន្តនៃទំនាក់ទំនងរវាងមនុស្ស ជាពិសេសទំនាក់ទំនងស្នេហា ឬគ្រួសារ។ នេះបង្ហាញថាចំណងកម្មផលអាចបន្តពីជាតិមួយទៅជាតិមួយទៀត ដែលធ្វើឱ្យមានការជួបជុំគ្នាឡើងវិញ។ ភាពយន្តបានប្រើប្រាស់ប្រធានបទនេះដើម្បីលើកទឹកចិត្តទស្សនិកជនឱ្យពិចារណាពីផលកម្មរបស់ខ្លួន ស្វែងយល់ពីអត្ថន័យនៃជីវិត និងទទួលយកការផ្លាស់ប្ដូរវិជ្ជមានដើម្បីឈានទៅរកសេចក្តីសុខពិតប្រាកដ។ តម្លៃព្រះពុទ្ធសាសនានៅក្នុងភាពយន្ត ជាដំណើរនៃការស្វែងរកសច្ចធម៌ ការយល់ដឹងពីធម្មជាតិនៃអត្ថិភាព និងការបំបាត់នូវសេចក្តីទុក្ខដែលបណ្តាលមកពីកិលេស ដែលគេហៅថា លោភៈ ទោសៈ មោហៈ។ ភាពយន្តបានប្រើប្រាស់ប្រធានបទនៃការយល់ដឹង ឬសម្មាធិ ដើម្បីបង្ហាញពីការផ្លាស់ប្តូរ និងការលូតលាស់ខាងវិញ្ញាណរបស់តួអង្គ។ តួអង្គជាច្រើនដែលប្រឈមមុខនឹងភាពតានតឹង ការភ័យខ្លាច ឬការឈឺចាប់ តែងតែងាកមកអនុវត្តសមាធិជាមធ្យោបាយដើម្បីស្ងប់ចិត្ត និងស្វែងរកសន្តិភាពខាងក្នុង។ ភាពយន្តអាចបង្ហាញពីដំណើរការនៃការតស៊ូដំបូងក្នុងសមាធិ រហូតដល់ការទទួលបាននូវភាពស្ងប់ស្ងាត់ និងការយល់ដឹង។ នេះក៏បង្ហាញពីរបៀបដែលសមាធិជួយតួអង្គឱ្យគ្រប់គ្រងកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយរបស់ពួកគេ។ ពួកគេរៀនសង្កេតមើលអារម្មណ៍ទាំងនោះដោយមិនប្រតិកម្មភ្លាមៗ ដែលនាំឱ្យមានការឆ្លើយតបប្រកបដោយប្រាជ្ញា។ ភាពយន្តតែងតែប្រើប្រាស់រូបភាពនៃទីកន្លែងស្ងប់ស្ងាត់ ដាច់ស្រយាល ឬធម្មជាតិ ដើម្បីតំណាងឱ្យការស្វែងរកសន្តិភាពខាងក្នុង និងការយល់ដឹងដូចជាវត្តអារាម ភ្នំ ឬព្រៃឈើ។ ទោះបីជាគ្មានឈុតសមាធិជាក់លាក់ក៏ដោយ ក៏ភាពយន្តអាចបង្ហាញពីការយល់ដឹងខ្លួនតាមរយៈឈុតដែលតួអង្គនៅម្នាក់ឯង រំពឹងគិតអំពីជីវិត ឬសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯងបន្ទាប់ពីបទពិសោធន៍ដ៏លំបាក។ តាមរយៈការបង្ហាញពីដំណើរនៃការអភិវឌ្ឍន៍ចិត្តរបស់តួអង្គ ពួកគេបានបង្ហាញថា សមាធិមិនមែនជាការអនុវត្តសម្រាប់តែព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែវាជាឧទាហរណ៍មួយដែលអាចជួយមនុស្សគ្រប់រូបឱ្យស្វែងរកសន្តិភាព ប្រាជ្ញា និងសុភមង្គលពិតប្រាកដនៅក្នុងជីវិត។ នៅក្នុងព្រះពុទ្ធសាសនា មេរៀនសីលធម៌ គឺជាគោលការណ៍គ្រឹះដែលណែនាំមនុស្សឱ្យរស់នៅប្រកបដោយធម៌។ គោលការណ៍ទាំងនេះត្រូវបានបង្រៀនតាមរយៈ សីលប្រាំ ដែលភាសាបាលី មានន័យថា បាណាតិបាតា វេរមណី, អទិន្នាទានា វេរមណី, កាមេ សុមិច្ឆាចារា វេរមណី, មុសាវាទា វេរមណី, សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី។ វាគឺជាការណែនាំឱ្យជៀសវាងពី ការសម្លាប់សត្វ ការលួចទ្រព្យសម្បត្តិអ្នកដទៃ ការប្រព្រឹត្តខុសក្នុងកាម ការផិតក្បត់ ការនិយាយកុហក និងការសេពគ្រឿងស្រវឹង និងគ្រឿងញៀនដែលនាំឱ្យមានការធ្វេសប្រហែស។ ភាពយន្តជាច្រើនបានបង្ហាញពីតួអង្គដែលត្រូវវិនាស ឬជួបទុក្ខលំបាកដោយសារពួកគេត្រូវបានគ្របដណ្ដប់ដោយ លោភលន់ កំហឹង និងសេចក្តីវង្វេង។ តួអង្គខ្លះក្នុងភាពយន្តបានបង្ហាញពី ការអត់ធ្មត់ ដ៏ខ្ពស់នៅពេលត្រូវប្រឈមមុខនឹងការធ្វើបាប ការមើលងាយ ឬការឈឺចាប់។ ពួកគេមិនបានជ្រើសរើសផ្លូវនៃការសងសឹកនោះទេ ប៉ុន្តែបែរជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ឬដោយក្តីមេត្តា។ ការបំផ្លិចបំផ្លាញទំនាក់ទំនង អំពើអាក្រក់អាចបំផ្លាញចំណងមិត្តភាព គ្រួសារ និងសហគមន៍។ ភាពយន្តបង្ហាញពីរបៀបដែលការមិនគោរពសីលធម៌នាំឱ្យមានការបែកបាក់ ភាពមិនទុកចិត្ត និងអំពើហិង្សា។ តួអង្គដែលរស់នៅប្រកបដោយសីលធម៌ ជារឿយៗក្លាយជាគំរូ និងទទួលបានលទ្ធផលល្អក្នុងជីវិត។ នេះជាការបង្ហាញពី ការបន្សុតចិត្ត ដែលជាគោលបំណងសំខាន់នៃព្រះពុទ្ធសាសនា។ ការបង្រៀនដោយផ្ទាល់ និងប្រយោល ជួនកាលមេរៀនសីលធម៌ត្រូវបានបង្រៀនដោយផ្ទាល់តាមរយៈ សម្តីរបស់តួអង្គដែលជាគ្រូបាធ្យាយ ឬព្រះសង្ឃ ដែលណែនាំអំពីផ្លូវធម៌។ ជួនកាលទៀត វាត្រូវបានបង្ហាញជាប្រយោលតាមរយៈសាច់រឿងទាំងមូល ដែលបង្ហាញពីឧទាហរណ៍ជាក់ស្តែងនៃផលកម្ម។